ខេត្តកំពតជាត្បូងពេជ្រធម្មជាតិមួយរបស់កម្ពុជា ដែលមិនត្រឹមតែទាក់ទាញភ្ញៀវដោយសារសម្រស់ដ៏ផូរផង់ ម្រេចកំពតដ៏ល្បីល្បាញ ឬភាពត្រជាក់ស្រស់ស្រាយនៃភ្នំបូកគោនោះទេ ប៉ុន្តែក៏ជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកនិយមទេសចរណ៍ផ្សងព្រេងផងដែរ។ សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង ចូលចិត្តស្វែងរកបទពិសោធន៍ប្លែកៗដែលជំរុញឱ្យមានអារម្មណ៍រំភើប ខេត្តនេះផ្ដល់ជូននូវសកម្មភាពជាច្រើនដល់អ្នកទាំងអស់គ្នា។ នៅក្នុងនោះមានដូចជាការជិះខ្សែរ៉កឆ្លងព្រៃ ការរុករករូងភ្នំអាថ៌កំបាំង និងការឡើងភ្នំថ្មដ៏សប្បាយរីករាយ ដែលសុទ្ធសឹងតែជាដំណើរកម្សាន្តដ៏រំភើបនិងមិនអាចបំភ្លេចបាន។ ជាក់ស្ដែង ដំណើរកម្សាន្តតាមការជិះខ្សែរ៉ក គឺជាសកម្មភាពដ៏ពេញនិយមមួយដែលធ្វើឱ្យអ្នកហោះកាត់ព្រៃឈើ ឬទេសភាពធម្មជាតិពីកម្ពស់ខ្ពស់ខុសពីធម្មតា។ នៅខេត្តកំពត សកម្មភាពនេះកំពុងតែមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយអាចរកបាននៅតាមរមណីយដ្ឋានអេកូទេសចរណ៍មួយចំនួនដែលមានទីតាំងនៅក្បែរតំបន់ភ្នំ ឬព្រៃឈើដ៏ខៀវស្រងាត់។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់សាកល្បងទទួលអារម្មណ៍ប្លែក និងរំភើប។ ការជិះខ្សែរ៉កផ្ដល់ជូននូវអារម្មណ៍ប្លែកដែលពិបាកនឹងបរិយាយ គឺជាការរួមបញ្ចូលគ្នារវាងអារម្មណ៍រំភើប ភាពស្រស់ស្អាតនៃធម្មជាតិដ៏អស្ចារ្យ និងភាពងាយស្រួលក្នុងការចូលរួម។ នៅពេលអ្នករអិលចុះតាមខ្សែរ៉ក អ្នកនឹងបានគយគន់ទិដ្ឋភាពដ៏អស្ចារ្យនៃព្រៃឈើខៀវស្រងាត់ដាច់កន្ទុយភ្នែកដែលលាតសន្ធឹងពីក្រោមអ្នក។ ហើយនៅខាងក្រោមនោះ អ្នកនឹងឃើញវាលស្រែដែលរៀបជាជួរៗយ៉ាងមានសណ្ដាប់ធ្នាប់លាតសន្ធឹងទៅដល់ជើងមេឃ និងជួរភ្នំដ៏ស្រស់ស្អាតដែលព័ទ្ធជុំវិញជារង្វង់។ ទិដ្ឋភាពនេះប្រៀបបានដូចជាបក្សីទំលើអាកាស ដែលអ្នកមិនអាចមើលឃើញពីលើដីបានឡើយ។ ខ្យល់បរិសុទ្ធនឹងបក់បោកមកប៉ះផ្ទៃមុខអ្នក ខណៈដែលអ្នកមានអារម្មណ៍ថាកំពុងហោះហើរយ៉ាងសេរី ដូចបក្សីកំពុងត្រដាងស្លាបលើមេឃពណ៌ខៀវ។ សម្រាប់អ្នកចូលចិត្តការផ្សងព្រេង ការជិះខ្សែរ៉កនឹងផ្ដល់នូវភាពរំភើបរីករាយជាខ្លាំងដែលមិនងាយរកបាន។ អារម្មណ៍នៃការជាប់នៅកន្លែងខ្ពស់ ធ្វើឱ្យបេះដូងអ្នកលោតញាប់ និងការជិះក្នុងល្បឿនលឿនពីចុងម្ខាងទៅចុងម្ខាងនៃខ្សែរ៉កគឺពិតជារំភើបញាប់ញ័រដល់បេះដូង។ វាជាបទពិសោធន៍ដ៏អស្ចារ្យ បង្កើតជាអនុស្សាវរីយ៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានក្នុងជីវិត។ ថ្វីត្បិតតែមើលទៅដូចជាសកម្មភាពគួរឱ្យខ្លាចក៏ដោយ ការជិះខ្សែរ៉កមិនតម្រូវឱ្យមានបទពិសោធន៍ពិសេសពីមុនមកនោះទេ។ មុនពេលចាប់ផ្តើមជិះ អ្នកនឹងទទួលបានការណែនាំលម្អិតពីអ្នកជំនាញដែលមានបទពិសោធន៍អំពីរបៀបប្រើប្រាស់ឧបករណ៍សុវត្ថិភាព និងរបៀបជិះប្រកបដោយសុវត្ថិភាពពេញលេញ។ ឧបករណ៍សុវត្ថិភាពដូចជាខ្សែពាក់ក្រវ៉ាត់ មួកសុវត្ថិភាព និងប្រព័ន្ធហ្វ្រាំងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតមុន និងក្រោយប្រើប្រាស់ដើម្បីធានាសុវត្ថិភាពពេញលេញជូនភ្ញៀវទេសចរគ្រប់រូប។ ដូច្នេះ អ្នកអាចរីករាយដោយភាពជឿជាក់បាន។ ដើម្បីឱ្យបទពិសោធន៍ជិះខ្សែរ៉ករបស់អ្នកប្រព្រឹត្តទៅដោយរលូននិងប្រកបដោយសុវត្ថិភាព សូមត្រៀមខ្លួនដូចជាស្លៀកពាក់សមរម្យនិងមានផាសុកភាព ស្បែកជើងឃ្លុប និងមានសុវត្ថិភាព កុំយករបស់មានតម្លៃទៅជាមួយច្រើន និងស្ដាប់ការណែនាំដោយយកចិត្តទុកដាក់។ អ្នកគួរស្លៀកពាក់សម្លៀកបំពាក់ដែលមានផាសុកភាព មិនរឹបតឹងពេក និងងាយស្រួលធ្វើចលនា។ អ្នកគួរជៀសវាងសម្លៀកបំពាក់រលុងពេកដែលអាចជាប់ទាក់នឹងខ្សែ ឬឧបករណ៍ ហើយខោកីឡាជើងវែង និងអាវយឺតគឺជាជម្រើសល្អ។ អ្នកត្រូវពាក់ស្បែកជើងកីឡា ឬស្បែកជើងដែលបិទជិតជើងដើម្បីសុវត្ថិភាព និងផាសុកភាព។ ជៀសវាងស្បែកជើងផ្ទាត់ ស្បែកជើងកែង ឬស្បែកជើងរលុងដែលអាចធ្លាក់បាន។ ចំពោះ របស់របរដូចជាទូរស័ព្ទ កាមេរ៉ា ឬកាបូបដែលងាយធ្លាក់ គួរទុកនៅកន្លែងសុវត្ថិភាពដែលក្រុមហ៊ុនផ្ដល់ជូន ឬដាក់ក្នុងកាបូបដែលអាចចងជាប់នឹងខ្លួនបានល្អដើម្បីការពារការបាត់បង់ឬខូចខាត។ ការដែលបានស្ដាប់ការណែនាំដោយយកចិត្តទុកដាក់ ជាគន្លឹះដ៏សំខាន់បំផុតសម្រាប់សុវត្ថិភាពរបស់អ្នក។ អ្នកត្រូវស្ដាប់ការណែនាំពីអ្នកជំនាញយ៉ាងយកចិត្តទុកដាក់បំផុត និងអនុវត្តតាមឱ្យបានត្រឹមត្រូវគ្រប់ដំណាក់កាល។ រីឯ បុគ្គលដែលមិនគោរពតាមការណែនាំ អាចនឹងបង្កគ្រោះថ្នាក់រហូតដល់ជីវិតក៏ថាបាន។ ម្យ៉ាងទៀត ខេត្តកំពតសម្បូរទៅដោយរូងភ្នំធម្មជាតិជាច្រើនដែលមានលក្ខណៈពិសេសរៀងៗខ្លួន ដោយសារតែទីតាំងភូមិសាស្ត្រសម្បូរដោយភ្នំថ្មធំៗ។ ការរុករករូងភ្នំគឺជាសកម្មភាពផ្សងព្រេងដ៏អស្ចារ្យដែលផ្ដល់ឱកាសឱ្យអ្នកបានស្វែងយល់ពីទម្រង់ភូមិសាស្ត្រដ៏ប្លែកក្រោមដី ប្រវត្តិសាស្ត្រលាក់កំបាំងជាច្រើនសតវត្សរ៍ និងអារម្មណ៍ដ៏ភ្ញាក់ផ្អើលនៃការរុករក។ ខេត្តកំពតមានរូងភ្នំជាច្រើនដែលនីមួយៗសុទ្ធតែមានរឿងរ៉ាវ និងលក្ខណៈពិសេសរៀងៗខ្លួន។ ប្រាសាទភ្នំឈ្ងោក គឺជារូងភ្នំដ៏ល្បីល្បាញបំផុតនៅកំពត និងជាកន្លែងដែលអ្នកមិនគួររំលង បើសិនជាបានដល់។ វាមានទីតាំងស្ថិតនៅក្នុងភ្នំថ្មកំបោរដ៏ធំមួយដែលមានទេសភាពស្រស់ស្អាតព័ទ្ធជុំវិញ។ លក្ខណៈពិសេសបំផុតរបស់រូងភ្នំនេះគឺមានប្រាសាទឥដ្ឋតូចមួយដែលសង់តាំងពីសតវត្សរ៍ទី៧ ក្នុងសម័យហ្វូណន ស្ថិតនៅខាងក្នុងរូងភ្នំយ៉ាងអាថ៌កំបាំង។ អ្វីដែលកាន់តែអស្ចារ្យនោះគឺប្រាសាទនេះទទួលបានពន្លឺធម្មជាតិពីប្រហោងដ៏ធំមួយនៅលើកំពូលរូងភ្នំឈ្ងោកនេះ។ វាធ្វើឱ្យពន្លឺថ្ងៃចាំងចូលមកបំភ្លឺប្រាសាទយ៉ាងស្រស់ស្អាតជាពិសេសនៅពេលថ្ងៃត្រង់ បង្កើតបានជាទិដ្ឋភាពដ៏ប្លែកភ្នែកនិងមានភាពពិសិដ្ឋ។ ហើយដើម្បីចូលទៅដល់ប្រាសាទតម្រូវឱ្យអ្នកដើរកាត់ផ្លូវតូចចង្អៀត ជួនកាលរអិលបន្តិចនិងមានថ្មរំលីងៗ។ បរិយាកាសនៅខាងក្នុងរូងភ្នំមានភាពត្រជាក់ស្រស់ស្រាយខុសពីខាងក្រៅ។ តាមផ្លូវទៅខាងក្នុង អ្នកនឹងឃើញទម្រង់ថ្មកំបោរ ជាច្រើនដែលបង្កើតឡើងដោយធម្មជាតិរាប់ពាន់ឆ្នាំយ៉ាងស្រស់ស្អាតប្លែកៗ។ នៅច្រកចូលរូងភ្នំ មានក្មេងៗមូលដ្ឋានជាច្រើននាក់ដែលអាចផ្ដល់សេវាកម្មជាមគ្គុទ្ទេសក៍ដើម្បីបង្ហាញផ្លូវ និងជួយកាន់ពិល។ ការធ្វើជាមគ្គុទ្ទេសក៏នេះផ្ដល់ប្រាក់បន្តិចបន្តួចដល់ពួកគេ ហើយក៏ជាការជួយគាំទ្រសហគមន៍មូលដ្ឋានផងដែរ។ ឯ រូងភ្នំព្រះគុហារហ្លួង ជារូងភ្នំមួយទៀតដែលមានលក្ខណៈធម្មជាតិស្អាត និងមានការកែច្នៃខ្លះៗសម្រាប់ទេសចរណ៍ងាយស្រួលចូលទៅដល់។ វាអាចមានទម្រង់ថ្មកំបោរដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននៅខាងក្នុងដែលបង្ហាញពីភាពអស្ចារ្យនៃធម្មជាតិ។ រូងភ្នំនេះក៏អាចមានប្រវត្តិសាស្ត្រទាក់ទងនឹងជំនឿសាសនា ឬជាកន្លែងលាក់ខ្លួនពីសម័យសង្គ្រាមដែលធ្វើឱ្យវាកាន់តែមានភាពអាថ៌កំបាំង។ ហើយការរុករកនៅទីនេះវានឹងមានភាពងាយស្រួលក្នុងការចូលទៅដល់ជាងភ្នំឈ្ងោកបន្តិច។ មួយវិញទៀត ភ្ញៀវក៏អាចដើរស្វែងយល់ពីផ្នែកនានាក្នុងរូងភ្នំដែលមានទំហំខុសៗគ្នានិងស្រូបយកបរិយាកាសត្រជាក់ស្រស់ស្រាយនៃក្រោមដីទៀតផង។ ការរុករករូងភ្នំទាមទារការប្រុងប្រយ័ត្ននិងការត្រៀមខ្លួនឱ្យបានល្អ។ រូងភ្នំមានភាពងងឹតខ្លាំងនៅខាងក្នុង ដូច្នេះពិលដែលមានពន្លឺខ្លាំងច្បាស់គឺជារឿងសំខាន់បំផុតសម្រាប់ការមើលឃើញផ្លូវនិងទស្សនីយភាព។ អ្នកគួរមានពិលបម្រុង ឬថ្មពិលទំនេរសម្រាប់ករណីចាំបាច់ និងករណីដែលពិលអស់ថ្ម។ អ្នកត្រូវពាក់ស្បែកជើងកីឡា ដែលមានបាតគ្រើមល្អនិងមិនរអិល ព្រោះផ្លូវក្នុងរូងភ្នំអាចសើម រអិល ឬមានដីភក់។ ម្យ៉ាងទៀត គួរតែស្លៀកពាក់សម្លៀកបំពាក់ដែលស្រាល ងាយស្រួលធ្វើចលនា និងអាចប្រឡាក់បានព្រោះអ្នកអាចប៉ះដី ឬថ្ម ពេលធ្វើដំណើរ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នជានិច្ចពេលដើរ ឬឡើងចុះ ព្រោះផ្លូវអាចមិនរាបស្មើ មានថ្មមុត រូងជ្រៅ និងកន្លែងដែលពិបាកឆ្លងកាត់។ ហេតុនេះហើយ ត្រូវគោរពតាមការណែនាំរបស់មគ្គុទ្ទេសក៍ជានិច្ច ហើយកុំដើរចេញពីផ្លូវដែលបានកំណត់។ ដើម្បីការពារទម្រង់ថ្មកំបោរដ៏ស្រស់ស្អាតដែលបង្កើតឡើងដោយធម្មជាតិរាប់ពាន់ឆ្នាំ អ្នកមិនត្រូវទៅប៉ះពាល់ បំបែក និងមិនអាចយកវាចេញបានឡើយ ព្រោះវាជាសម្បត្តិធម្មជាតិដ៏កម្រ។ លើសពីនេះទៅទៀត ត្រូវរក្សាអនាម័យបរិស្ថាន មិនត្រូវបោះចោលសំរាមក្នុងរូងភ្នំដាច់ខាត។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវវេចខ្ចប់សំរាមរបស់អ្នកយកទៅបោះចោលនៅកន្លែងដែលបានកំណត់ពេលចេញពីរូងភ្នំអោយបានត្រឹមត្រូវ។ ដូច្នេះហើយ ការឡើងភ្នំថ្ម គឺជាសកម្មភាពផ្សងព្រេងដ៏តានតឹងមួយដែលតម្រូវឱ្យមានកម្លាំងកាយមាំមួន បច្ចេកទេសត្រឹមត្រូវ ការផ្តោតអារម្មណ៍ខ្ពស់ និងភាពក្លាហានជាចាំបាច់។ នៅខេត្តកំពត ជាពិសេសនៅតំបន់ភ្នំថ្មកំបោរ គឺមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍសកម្មភាពនេះ ដោយសារតែមានជញ្ជាំងថ្មធម្មជាតិដ៏ល្អឥតខ្ចោះជាច្រើនដែលស័ក្ដិសមសម្រាប់ការឡើងភ្នំ។ ហើយមានកន្លែងខ្លះអាចជាផ្លូវធម្មជាតិ ដែលតម្រូវឱ្យអ្នកឡើងភ្នំត្រូវដាក់ឧបករណ៍សុវត្ថិភាពជាប់ខ្លួន។ ឯខ្លះទៀតអាចមានបំពាក់ឧបករណ៍សុវត្ថិភាពជាអចិន្ត្រៃយ៍ ដែលងាយស្រួលជាងសម្រាប់អ្នកចាប់ផ្តើមដំបូងព្រោះមានខ្សែនិងឧបករណ៍ដាក់រួចស្រេច។ តំបន់ឡើងភ្នំនៅកំពតអាចផ្ដល់ជម្រើសសម្រាប់ទាំងអ្នកចាប់ផ្តើមដំបូងដែលមិនធ្លាប់ឡើងភ្នំសោះ និងអ្នកជំនាញដែលចង់សាកល្បងផ្លូវពិបាកៗដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ។ អ្នកចាប់ផ្តើមដំបូងអាចសាកល្បងឡើងជញ្ជាំងដែលមិនសូវខ្ពស់ ឬមិនសូវចោតពេក ដែលស្ថិតក្រោមការណែនាំរបស់អ្នកជំនាញដើម្បីរៀនពីបច្ចេកទេសមូលដ្ឋាន។ នៅពេលដែលអ្នកឡើងដល់កំពូលជញ្ជាំងថ្ម អ្នកនឹងទទួលបានទស្សនីយភាពដ៏អស្ចារ្យនៃទេសភាពជុំវិញខេត្តកំពតដែលមានទាំងវាលស្រែដ៏ធំធេងលាតសន្ធឹងប្រៀបដូចកម្រាលព្រំ។ លើសពីនេះ អ្នកអាចឃើញដងព្រែកកំពតដែលហូរបត់បែន និងភ្នំផ្សេងៗទៀតដែលលាតសន្ធឹងដល់ជើងមេឃដ៏ឆ្ងាយ។ ដូច្នេះហើយ ការឡើងភ្នំថ្ម ទាមទារទាំងកម្លាំងកាយមាំមួន និងកម្លាំងចិត្តដ៏រឹងមាំ។ ការយកឈ្នះការភ័យខ្លាច ការរកផ្លូវឡើងដ៏ត្រឹមត្រូវ និងការឈានដល់កំពូលភ្នំផ្ដល់នូវអារម្មណ៍រីករាយ និងមោទនភាពយ៉ាងខ្លាំងដែលមិនអាចប្រៀបផ្ទឹមបាន។ វាក៏ជួយបង្កើនភាពជឿជាក់លើខ្លួនឯងនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាផងដែរ។ ការស្វែងរកមគ្គុទ្ទេសក៍ជំនាញ និងមានអាជ្ញាប័ណ្ណគឺជារឿងចាំបាច់ និងជាចំណុចសំខាន់បំផុតសម្រាប់សុវត្ថិភាពរបស់អ្នក។ ពួកគាត់នឹងបង្រៀនបច្ចេកទេសត្រឹមត្រូវ ពិនិត្យឧបករណ៍ និងធានាសុវត្ថិភាពរបស់អ្នកពេញមួយដំណើរការឡើងភ្នំនេះ។ សូមកុំព្យាយាមឡើងភ្នំថ្មដោយគ្មានអ្នកជំនាញដាច់ខាត។ មួយវិញទៀត ត្រូវប្រាកដថាឧបករណ៍សុវត្ថិភាពទាំងអស់ដែលប្រើប្រាស់មានគុណភាពល្អប្រសើរ ត្រូវបានថែទាំត្រឹមត្រូវតាមការកំណត់ និងត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុតមុនពេលប្រើប្រាស់រៀងរាល់លើក ដូចជាខ្សែពាក់ខ្លួន មួកសុវត្ថិភាព ខ្សែពួរ ឧបករណ៍ទប់ជាដើម។ សូមកុំប្រថុយប្រថានជាមួយឧបករណ៍ដែលមានគុណភាពទាប ឬចាស់អោយសោះ ជៀសវៀងកុំអោយមានបញ្ហាផ្សេងៗ។ ការឡើងភ្នំថ្មតម្រូវឱ្យមានកម្លាំងដៃ និងកម្លាំងជើងរឹងមាំក្នុងការឡើង។ អ្នកត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ហើយអាចគ្រប់គ្រងការភ័យខ្លាចបានយ៉ាងល្អ។ ម្យ៉ាងទៀត ត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹកព្រោះសកម្មភាពនេះធ្វើឱ្យបាត់បង់ជាតិទឹកច្រើនដោយសារការបែកញើស។ ជាពិសេស មិនត្រូវបន្សល់ទុកសំរាមនៅតំបន់ឡើងភ្នំនោះទេ។ ការធ្វើដូច្នេះ គឺដើម្បីកុំធ្វើឱ្យប៉ះពាល់ដល់រុក្ខជាតិ និងសត្វព្រៃក្នុងតំបន់។ ទទ្ទឹមនឹងនេះ ដើម្បីឱ្យទេសចរណ៍ផ្សងព្រេងនៅខេត្តកំពតមានការរីកចម្រើនប្រកបដោយនិរន្តរភាព ផ្ដល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវបទពិសោធន៍ដ៏ល្អបំផុតជូនភ្ញៀវទេសចរ សុវត្ថិភាពនិងការការពារបរិស្ថានគឺជាកត្តាចម្បងបំផុតដែលមិនអាចមើលរំលងបាន។ សុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះនៃទេសចរណ៍ផ្សងព្រេងដែលអាចទទួលជោគជ័យ និងមិនប៉ះពាល់ដល់ជីវិត។ ភ្ញៀវទេសចរគួរជ្រើសរើសក្រុមហ៊ុន ឬភ្នាក់ងារទេសចរណ៍ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ និងមានកេរ្តិ៍ឈ្មោះល្អ មានប្រវត្តិល្អក្នុងការផ្ដល់សេវាកម្មប្រកបដោយសុវត្ថិភាព និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការរៀបចំសកម្មភាពផ្សងព្រេង។ ក្រុមហ៊ុនទាំងនេះគួរអនុវត្តតាមស្តង់ដារសុវត្ថិភាពអន្តរជាតិសម្រាប់ឧបករណ៍និងនីតិវិធីប្រតិបត្តិការរបស់ពួកគេ។ ឧបករណ៍ទាំងអស់ដែលប្រើប្រាស់សម្រាប់សកម្មភាពផ្សងព្រេង ត្រូវតែមានគុណភាពល្អ និងបានថែទាំត្រឹមត្រូវតាមកាលកំណត់ ថែមទាំងត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុតមុនពេលប្រើប្រាស់រៀងរាល់លើក។ បន្ថែមពីលើនេះទៀត សកម្មភាពផ្សងព្រេងទាំងអស់ត្រូវតែមានវត្តមានរបស់មគ្គុទ្ទេសក៍ឬអ្នកជំនាញដែលបានបណ្ដុះបណ្ដាលត្រឹមត្រូវតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលមានចំណេះដឹងជ្រៅជ្រះពីតំបន់ និងចេះពីវិធីសាស្ត្រជួយសង្គ្រោះបឋមយ៉ាងស្ទាត់ជំនាញ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់គួរមានលទ្ធភាពឆ្លើយតបទៅនឹងស្ថានភាពអាសន្នបានយ៉ាងមានប្រសិទ្ធភាពនិងឆាប់រហ័ស។ រីឯ ភ្ញៀវទេសចរគួរមានការធានារ៉ាប់រងទេសចរណ៍ដែលគ្របដណ្ដប់លើសកម្មភាពផ្សងព្រេងដែលពួកគាត់គ្រោងនឹងធ្វើ ដើម្បីការពារខ្លួនឯងក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ ឬបញ្ហាសុខភាពដែលអាចកើតមាន។ ភ្ញៀវទេសចរគួរត្រៀមខ្លួនឱ្យបានល្អទាំងកម្លាំងកាយនិងចិត្ត គោរពតាមការណែនាំរបស់អ្នកជំនាញជានិច្ច មិនត្រូវធ្វើសកម្មភាពដែលប្រថុយប្រថានដោយខ្លួនឯងដោយគ្មានការអនុញ្ញាត និងត្រូវរាយការណ៍ពីបញ្ហាសុខភាពឬអារម្មណ៍មិនស្រួលភ្លាមៗទៅកាន់មគ្គុទ្ទេសក៍។ ការអភិវឌ្ឍទេសចរណ៍ផ្សងព្រេងត្រូវតែផ្សារភ្ជាប់ជាមួយនឹងការការពារនិងការអភិរក្សផងដែរ។ ឧស្សាហកម្មទេសចរណ៍ផ្សងព្រេងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារបរិស្ថាន។ អ្វីដែលសំខាន់ គឺមិនត្រូវបន្សល់ទុកសំរាមនៅតាមទីតាំងទេសចរណ៍ឡើយ។ ក្នុងនោះ ក៏ត្រូវគោរពទីជម្រកសត្វព្រៃ និងមិនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីដូចជាក្នុងរូងភ្នំ ឬតំបន់ព្រៃឈើជាដើម។ យ៉ាងណាមិញ ក្រុមហ៊ុនទេសចរណ៍គួរជួលបុគ្គលិកពីសហគមន៍មូលដ្ឋាន ទិញផលិតផលនិងសេវាកម្មពីប្រជាជនមូលដ្ឋានដូចជាម្ហូបអាហារ សិប្បកម្ម ឬសេវាកម្មដឹកជញ្ជូន ដើម្បីផ្ដល់ចំណូលដល់ពួកគាត់ដោយផ្ទាល់។ វាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើតការយល់ដឹងពីសារៈសំខាន់នៃការការពារធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ទេសចរណ៍ក្នុងរយៈពេលវែង។ ទាំងអ្នកផ្ដល់សេវាកម្ម និងភ្ញៀវទេសចរត្រូវមានការយល់ដឹងពីសារៈសំខាន់នៃទេសចរណ៍ប្រកបដោយការទទួលខុសត្រូវដើម្បីការពារធនធានធម្មជាតិនិងវប្បធម៌មូលដ្ឋាន។ ការអប់រំទាំងនេះក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីទេសចរណ៍និងបង្កើតបរិយាកាសទេសចរណ៍វិជ្ជមានផងដែរ។ ដូច្នេះ អាជ្ញាធរពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តគួរមានផែនការចម្បងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទេសចរណ៍ផ្សងព្រេង ដើម្បីធានាថាវាមិនប៉ះពាល់ដល់បរិស្ថាននិងសហគមន៍ក្នុងរយៈពេលវែង។ លើសពីនោះ ក៏ត្រូវមានបទប្បញ្ញត្តិច្បាស់លាស់សម្រាប់ការបំពាក់ឧបករណ៍ឡើងភ្នំ ឬខ្សែហ្ស៊ីបដើម្បីការពារទេសភាពធម្មជាតិនិងធានាសុវត្ថិភាពភ្ញៀវ។ សរុបមក ខេត្តកំពតពិតជាមានសក្ដានុពលដ៏ធំធេងសម្រាប់ទេសចរណ៍ផ្សងព្រេង ដែលអាចផ្ដល់នូវបទពិសោធន៍ប្លែកៗ និងរំភើបមិនចេះនឿយណាយ។ តាមរយៈការរៀបចំត្រឹមត្រូវ ការអនុវត្តស្តង់ដារសុវត្ថិភាពខ្ពស់ និងការយកចិត្តទុកដាក់លើនិរន្តរភាព សកម្មភាពទាំងនេះនឹងបន្តទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។